ផ្លែបំពេញរាជ្យ ឬផ្លែកំពីងរាជ បានក្លាយជាផ្លែឈើដែលពេញនិយមមួយនៅក្នុងប្រទេសកម្ពុជាដោយសារតែលក្ខណៈពិសេសមួយចំនួន។ មូលហេតុចម្បង គឺ វាមានរសជាតិដ៏ឆ្ងាញ់ប្លែក ជូរលាយផ្អែមតិចៗ ដែលខុសពីផ្លែឈើដទៃ។ រសជាតិនេះបានធ្វើឱ្យផ្លែបំពេញរាជ្យក្លាយជាជម្រើសដ៏ល្អសម្រាប់បរិភោគទាំងស្រស់ និងយកទៅកែច្នៃទៅជាអ្វីផ្សេងៗ។ ក្រៅពីរសជាតិ ផ្លែបំពេញរាជ្យក៏ត្រូវបានគេទទួលស្គាល់ថាជាប្រភពនៃសារធាតុចិញ្ចឹមដ៏មានប្រយោជន៍ផងដែរ។ វាមានផ្ទុកនូវ វីតាមីន ស៊ី ខ្ពស់ ដែលជាសារធាតុសំខាន់ជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយ និងជួយថែរក្សាសុខភាពស្បែក។ វាក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសរសៃ ដែលល្អសម្រាប់សុខភាពផងដែរ។ ម្យ៉ាងវិញទៀតវាក៏ងាយស្រួលក្នុងការស្វែងរកនៅលើទីផ្សារ ផងដែរ។ ផ្លែបំពេញរាជ្យមិនមែនជាប្រភេទផ្លែឈើដែលមានផ្លែពេញមួយឆ្នាំនោះទេ។ រដូវកាលដែលគេអាចចាត់ទុកថាជា រដូវកាលផ្លែបំពេញរាជ្យ គឺនៅចន្លោះខែ កក្កដា រហូតដល់ខែតុលា។ នៅអំឡុងពេលនេះ គេសង្កេតឃើញថាផ្លែបំពេញរាជ្យមានច្រើននៅលើទីផ្សារ ហើយមានតម្លៃធូរថ្លៃជាងរដូវផ្សេងទៀត។ ម្យ៉ាងវិញទៀត ផ្លែឈើនេះភាគច្រើនត្រូវបាននាំចូលពីប្រទេសជិតខាង ដែលប្រទេសទាំងនោះក៏មានរដូវកាលប្រមូលផលប្រហាក់ប្រហែលគ្នានេះផងដែរ។ ផ្លែបំពេញរាជ្យមានលក្ខណៈពិសេសដែលអាចយកទៅកែច្នៃជាអាហារសម្រន់ បានយ៉ាងសម្បូរបែប ដោយសារតែរសជាតិផ្អែមលាយជូរដ៏ឆ្ងាញ់របស់វា។ វិធីពេញនិយមបំផុតគឺការ បរិភោគផ្លែស្រស់ ដោយគ្រាន់តែចិតសំបកចេញ រួចយកញ៉ាំជាមួយនឹង អំបិលម្ទេស។ មួយវិញទៀតគេអាចយកវាត្រាំគឺដើម្បី កម្ចាត់ជាតិជូរខ្លាំង និងជាតិចត់។ ដោយភាគច្រើនគេយកបំពេញរាជ្យដែលនៅខ្ចី ឬមិនទាន់ចាស់ខ្លាំងទៅត្រាំ។ នៅពេលដែលគេត្រាំរួច គេអាចយកវាទៅញុាំជាមួយអំបិលម្ទេស ឬយកទៅប្រឡាក់ជាមួយអំបិលម្ទេសតែម្តងក៏បាន។ ម្យ៉ាងវិញទៀត ក្នុងពេលបច្ចុប្បន្នគេក៏បានច្នៃ បំពេញរាជ្យនេះយកទៅបុកដែលស្រដៀងនឹងបុកល្ហុងដែរ។ ការបុកបំពេញរាជ្យនេះ ភាគច្រើនគេយកបំពេញរាជ្យរាងចាស់បន្តិច ហើយប្រើប្រាស់គ្រឿងដិតជាងបុកល្ហុង។ សម្រាប់ការដាំដុះផ្លែបំពេញរាជនៅកម្ពុជាវិញ ពិតជាមានភាពអំណោយផល ហើយកសិករខ្មែរមួយចំនួនក៏បានធ្វើការដាំដុះទទួលបានផលល្អផងដែរ។ ទោះបីជាដើមបំពេញរាជទាមទារការថែទាំបច្ចេកទេសខ្ពស់បន្តិចក៏ដោយ ក៏វាអាចដុះលូតលាស់បានយ៉ាងល្អនៅក្នុងអាកាសធាតុ និងដីនៅកម្ពុជា។ បច្ចុប្បន្ន គេបានសង្កេតឃើញមានចំការដាំបំពេញរាជមួយចំនួននៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តកំពង់ចាម ជាដើម ដែលបង្ហាញថាវាជាដំណាំមួយដែលអាចមានសក្តានុពលនៅក្នុងស្រុក។ ទន្ទឹមនឹងនេះ ការនាំចូលនៅតែមាន ហើយចំនួននៃការដាំដុះក្នុងស្រុកក៏មានការកើនឡើងបន្តិចម្តងៗដើម្បីបំពេញតម្រូវការទីផ្សារ។ ការដាំដុះក្នុងស្រុកនេះជួយកាត់បន្ថយការពឹងផ្អែកលើការនាំចូល ហើយផ្តល់ឱកាសសេដ្ឋកិច្ចដល់កសិករខ្មែរផងដែរ។